ប្រទេសកម្ពុជាមិនត្រឹមតែល្បីល្បាញដោយសារប្រាសាទបុរាណ និងវប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញដោយសារ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងប្លែកពីគេផងដែរ ។ ការដើរភ្លក្សអាហារតាមផ្លូវ គឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីស្វែងយល់ពីរសជាតិម្ហូបខ្មែរពិតប្រាកដ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។ ម្ហូបខ្មែរមានរសជាតិឆ្ងាញ់ប្លែក និងសម្បូរបែប ដែលឆ្លុះបញ្ចាំងពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួន ។ មុខម្ហូបពេញនិយមមួយចំនួនដែលអ្នកមិនគួររំលងនៅពេលមកលេងកម្ពុជាមានដូចជា អាម៉ុកត្រី នំបញ្ចុកសម្លរខ្មែរ គុយទាវ បាយឆា សម្លរកកូរ សម្លរម្ជូរគ្រឿង និងបង្អែមខ្មែរ ។ ទីតាំងសំខាន់ៗភាគច្រើនមាននៅ ភ្នំពេញដូចជា មាត់ទន្លេ ផ្សារថ្មី ផ្សាររាត្រី ឬនៅតាមបណ្តោយផ្លូវលេខ ២៧៨ ។ នៅមាត់ទន្លេមានតូបលក់អាហារតូចៗជាច្រើននៅពេលល្ងាច ជាពិសេសថ្ងៃសៅរ៍ នឹងថ្ងៃអាទិត្យ ។ នៅជុំវិញផ្សារធំថ្មីមានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ឆ្ងាញ់ៗជាច្រើន ។ ឯនៅផ្សាររាត្រីដែលស្ថិតនៅក្បែរមាត់ទន្លេវិញ ជាកន្លែងប្រមូលផ្តុំអាហារល្ងាចជាច្រើនមុខដែលមានរសជាតិឆ្ងាញ់ ។ បើក្រឡេកមើលទៅខេត្តសៀមរាប មិនត្រឹមតែមានប្រាសាទបុរាណទេ សៀមរាបក៏មានម្ហូបតាមផ្លូវឆ្ងាញ់ៗជាច្រើនផងដែរ ។ នៅតាមតំបន់ Pub Street មានអាហារតាមផ្លូវ និងភោជនីយដ្ឋានជាច្រើន ។ នៅផ្សារចាស់ ជាពិសេសនៅពេលព្រឹក អ្នកអាចរកអាហារប្រពៃណីជាច្រើនផងដែរ ។ ផ្សាររាត្រីអង្គរមានជម្រើសអាហារពេលល្ងាចដ៏សម្បូរបែបដែលមានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ ។ ខេត្តនីមួយៗក៏មានមុខម្ហូបប្រចាំតំបន់ពិសេសរៀងៗខ្លួនដែរ ហើយយើងអាចរកនៅតាម ផ្សារក្នុងស្រុក ឬ មាត់ទន្លេ តាមបណ្ដាខេត្ត នោះយើងនឹងទទួលបាននូវបទពិសោធន៍ប្លែកៗ ដែលបង្ហាញពីភាពសម្បូរបែបនៃម្ហូបខ្មែរ ។ នៅពេលដើរភ្លក្សអាហារតាមផ្លូវនៅកម្ពុជា អ្នកមិនគួររំលងមុខម្ហូបទាំងនេះទេ ។ ជាពិសេសនំបញ្ចុកសម្លរប្រហើរ ឬសម្លរខ្មែរដែលជាម្ហូបប្រចាំជាតិដ៏ល្បីល្បាញ ។ ចំណែកនំបញ្ចុកគេច្រើនញាំជាអាហារពេលព្រឹក ហើយពេញនិយមជាងគេគឺ នំបញ្ចុកសម្លរខ្មែរ ដែលមានទឹកសម្លរពណ៌លឿងស្រាលៗ មានគ្រឿងផ្សំដូចជា ត្រី ប្រហុក ស្លឹកគ្រៃ រមៀត និងគ្រឿងទេសជាច្រើនមុខទៀត ។ មួយវិញទៀតគឺ នំបញ្ចុកសម្លការី ដែលមានទឹកសម្លខាប់ពណ៌ក្រហមដិត រសជាតិឈ្ងុយឆ្ងាញ់ ។ គុយទាវ មីឆា បាយឆា ជាជម្រើសដ៏ងាយស្រួល និងឆ្ងាញ់សម្រាប់អាហារពេលព្រឹក ឬពេលល្ងាច ។ នំគូឆាយ នំអាកោរ នំកង ជាប្រភេទនំចំណីខ្មែរដែលមានរសជាតិប្លែកៗ និងពេញនិយម ។ ឆាឡុកឡាក់សាច់គោជ្រលក់ជាមួយទឹកម្រេច និងទឹកត្រីកោះកុងក៏ជាម្ហូបដ៏ឆ្ងាញ់ពិសាមួយផងដែរ ។ អាម៉ុកត្រី ជាម្ហូបប្រចាំជាតិមួយទៀតដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចម្អិនរុំជាមួយស្លឹកចេក ។ ចុងក្រោយនោះគឺ បង្អែមខ្មែរ មានច្រើនប្រភេទដូចជា បង្អែមសណ្តែកបាយ បង្អែមចេកខ្ទិះ ជាដើម ។ ផ្លែឈើស្រស់ៗតាមរដូវកាលដូចជា ស្វាយ មៀន ខ្នុរ ឬដូងត្រជាក់ៗ ។ សម្រាប់អ្នកចូលចិត្តញុាំសត្វល្អិតលីង ដូចជា ចង្រិតបំពង កណ្ដូបចៀន ឬអាពីង អាហារទាំងនេះអាចរកបាននៅតាមតូបមួយចំនួន ។ ការដើរភ្លក្សអាហារតាមផ្លូវមិនត្រឹមតែបំពេញក្រពះរបស់អ្នកទេ តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ ។ វាជួយឱ្យយើងបានភ្លក្សរសជាតិដើមពិតៗនៃម្ហូប ដែលប្រជាជនខ្មែរនិយមទទួលទានពិតៗ ជាពិសេសមុខម្ហូបដែលមិនអាចរកបាននៅតាមភោជនីយដ្ឋានធំៗ ។ ជាទូទៅ អាហារតាមផ្លូវមានតម្លៃថោកជាងអាហារនៅតាមភោជនីយដ្ឋាន ដែលជួយឲ្យអ្នកសន្សំសំចៃបានច្រើន។ បទពិសោធន៍វប្បធម៌ វាអនុញ្ញាតឲ្យអ្នកមើលឃើញជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងស្រុក ការប្រាស្រ័យទាក់ទងគ្នា និងស្វែងយល់ពីរបៀបដែលអាហារត្រូវបានរៀបចំ។ តូបលក់អាហារមានស្ទើរគ្រប់ទីកន្លែង ដែលធ្វើឲ្យការស្វែងរកអាហារឆ្ងាញ់ៗមានភាពងាយស្រួល។ ការទិញអាហារពីអ្នកលក់តាមផ្លូវ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីជួយគាំទ្រអាជីវកម្មខ្នាតតូច និងគ្រួសារក្នុងស្រុក ។ ប្រសិនបើអ្នកចង់យល់ដឹងកាន់តែស៊ីជម្រៅអំពីសិល្បៈនៃការចម្អិនម្ហូបខ្មែរ ការចូលរៀននៅសាលាបង្រៀនធ្វើម្ហូបគឺជាជម្រើសដ៏ល្អបំផុត ។ អ្នកមិនត្រឹមតែអាចរៀនពីបច្ចេកទេសធ្វើម្ហូបប៉ុណ្ណោះទេ តែថែមទាំងអាចស្វែងយល់ពីគ្រឿងផ្សំ និងវប្បធម៌ម្ហូបអាហារខ្មែរទៀតផង ។ មានសាលាបង្រៀនធ្វើម្ហូបល្បីៗជាច្រើននៅតាមបណ្ដាទីក្រុងធំៗ ជាពិសេសនៅភ្នំពេញ និងសៀមរាប ។ នៅភ្នំពេញមានថ្នាក់រៀនធ្វើម្ហូបខ្មែរ ដែលផ្តល់ជូននូវការបង្រៀនម្ហូបខ្មែរជាច្រើនប្រភេទ ដោយមានការណែនាំពីចុងភៅជំនាញៗ។ នៅ La Table Khmere Cooking Class ជាសាលាដែលបង្រៀនធ្វើម្ហូបខ្មែរបែបប្រពៃណី ។ Romdeng មិនត្រឹមតែជាភោជនីយដ្ឋានល្បីនោះទេ តែក៏ជាសាលាបង្រៀនជំនាញជីវិត និងអាជីពដល់យុវជនងាយរងគ្រោះ រួមទាំងការបង្រៀនធ្វើម្ហូបផងដែរ ។ ការចូលរៀននៅទីនោះអ្នកមិនត្រឹមតែចេះនឹងយល់ដឹងពីគ្រឿងផ្សំធ្វើម្ហូបប៉ុណ្ណោះទេថែមទាំង បានចូលរួមចំណែកជួយសង្គម ផងដែរ។ ចំណែកសៀមរាបវិញក៏មិនចាញ់ភ្នំពេញដែរ Angkor Centre for Conservation of Biodiversity Cooking Class ផ្តល់ជូនថ្នាក់រៀនជាមួយនឹងបរិយាកាសធម្មជាតិ និងការស្វែងយល់ពីគ្រឿងផ្សំក្នុងស្រុក ។ Shinta Mani School of Hospitality ជាផ្នែកមួយនៃសណ្ឋាគារ Shinta Mani ដែលបង្រៀនជំនាញផ្នែកសណ្ឋាគារ រួមទាំងការធ្វើម្ហូបខ្មែរផងដែរ ។ ឯនៅ Lily's Secret Garden Cooking Class វិញផ្តល់ជូនបទពិសោធន៍ផ្ទាល់ខ្លួន និងជាលក្ខណៈគ្រួសារទៀតផង ។ ថ្នាក់រៀនធ្វើម្ហូបភាគច្រើនដំណើរការតាមជំហានទូទៅមួយចំនួនដែលយើងមិនសូវបានដឹង ។ ជាទូទៅ ថ្នាក់រៀនចាប់ផ្តើមដោយការនាំភ្ញៀវទៅទស្សនា ផ្សារក្នុងស្រុក ។ នេះជាឱកាសដ៏ល្អដើម្បីស្វែងយល់ពីគ្រឿងផ្សំស្រស់ៗ គ្រឿងទេស បន្លែ និងផ្លែឈើខ្មែរ ក៏ដូចជាការរៀនពីឈ្មោះ និងរបៀបជ្រើសរើសគ្រឿងផ្សំល្អៗ ។ ក្រោយមក ចុងភៅជំនាញនឹងណែនាំអំពីមុខម្ហូបដែលត្រូវរៀន និងបង្ហាញពីបច្ចេកទេសសំខាន់ៗក្នុងការរៀបចំ និងចម្អិន ។ ភ្ញៀវទេសចរនឹងទទួលបានឱកាស អនុវត្តធ្វើម្ហូបដោយខ្លួនឯង ក្រោមការណែនាំយ៉ាងលម្អិតពីចុងភៅ ។ នេះជាចំណុចសំខាន់ដែលធ្វើឲ្យអ្នកអាចចងចាំរបៀបធ្វើបានច្បាស់ជាងការរៀនដោយមិនបានអនុវត្ត ។ បន្ទាប់ពីធ្វើរួច អ្នកនឹងបាន ភ្លក្សរសជាតិ ម្ហូបដែលអ្នកបានចម្អិនដោយផ្ទាល់ដៃ វាជាពេលដ៏រីករាយក្នុងការវាយតម្លៃលទ្ធផល និងរីករាយជាមួយអាហាររបស់អ្នក ។ សាលាបង្រៀនធ្វើម្ហូបភាគច្រើនផ្តល់ជូននូវមុខម្ហូបពេញនិយម និងល្បីៗរបស់ខ្មែរជាច្រើន ។ អាម៉ុក ជាម្ហូបជាតិដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងទាមទារបច្ចេកទេសចម្អិនជាក់លាក់ ។ ការីខ្មែរមានរសជាតិស្រាលជាងការីឥណ្ឌា ជាមួយនឹងរសជាតិខ្ទិះដូងដ៏ឈ្ងុយឆ្ងាញ់ ។ សម្លកកូរ ជាសម្លរប្រចាំខេត្តដែលសម្បូរដោយបន្លែចម្រុះច្រើនមុខ ពីគ្រឿងផ្សំធម្មជាតិ ។ ឯនំបញ្ចុក ជាពិសេសរបៀបធ្វើទឹកសម្លរនំបញ្ចុក ជាផ្នែកសំខាន់នៃម្ហូបនេះ ។ ឡុកឡាក់ជាមុខម្ហូបងាយស្រួលធ្វើ និងពេញនិយម ដែលល្បីល្បាញដោយសារទឹកជ្រលក់ម្រេច ។ ចំណែក បង្អែមខ្មែរវិញ របៀបធ្វើគឺងាយៗ ដូចជាបង្អែមចេកខ្ទិះ ឬបង្អែមសណ្តែកបាយ ។ ការចូលរៀនធ្វើម្ហូបផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្រៅពីគ្រាន់តែត្រូវការអនុវត្ត និងរៀនចម្អិនអោយបានច្រើន ។ យើងនឹងទទួលបានចំណេះដឹងស៊ីជម្រៅអំពីគ្រឿងផ្សំ គ្រឿងទេស និងបច្ចេកទេសធ្វើម្ហូបខ្មែរពិតប្រាកដ ។ យើងក៏អាចទទួលបានជំនាញថ្មីៗពីរបៀបធ្វើម្ហូបខ្មែរដោយខ្លួនឯង ដែលអាចយកទៅធ្វើនៅផ្ទះវិញបាន ដើម្បីចែករំលែកជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ។ ចំពោះសាលាបង្រៀនធ្វើម្ហូបខ្លះ ក៏មានផ្ដល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជាអនុស្សាវរីយ៍ផងដែរ ។ ឯសាលាខ្លះជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាលសង្គម ដែលជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងស្រុកផងដែរ ។ ទេសចរណ៍ម្ហូបអាហារនៅកម្ពុជា កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែប្រទេសនេះមិនត្រឹមតែមានប្រាសាទបុរាណ និងវប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងមានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងប្លែកពីគេទៀតផង ។ ការស្វែងយល់ពីម្ហូបអាហារខ្មែរ គឺមិនមែនត្រឹមតែជាការទទួលទានអាហារប៉ុណ្ណោះទេ តែវាគឺជាបទពិសោធន៍វប្បធម៌ដ៏ពេញលេញ ដែលភ្ជាប់អ្នកទៅនឹងចំណុចស្នូលនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។ តាមរយៈការចូលរួមក្នុងសកម្មភាពទេសចរណ៍ម្ហូបអាហារ អ្នកទេសចរអាច ស្វែងយល់ពីប្រវត្តិ និងប្រភពដើមនៃម្ហូប ។ អាហារខ្មែរជាច្រើនមុខមានរឿងរ៉ាវ និងប្រវត្តិនៅពីក្រោយវា ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលវប្បធម៌ និងធម្មជាតិជុំវិញប្រទេសកម្ពុជា ។ ឧទាហរណ៍ មុខម្ហូបខ្លះមានទំនាក់ទំនងជាមួយពិធីបុណ្យប្រពៃណី ឬរបៀបរស់នៅរបស់ប្រជាជននៅតាមតំបន់នីមួយៗ ។ ការទិញអាហារពីអ្នកលក់តាមផ្លូវ ការចូលរៀននៅសាលាធ្វើម្ហូប ឬការទទួលទាននៅភោជនីយដ្ឋានក្នុងស្រុក គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការ ជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងបង្កើនប្រាក់ចំណូលដល់គ្រួសារក្នុងស្រុកដោយផ្ទាល់ ។ ទាំងនេះជាផ្នែកមួយនៃការធ្វើទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ។ ការរៀនធ្វើម្ហូបដោយខ្លួនឯង និងការប្រាស្រ័យទាក់ទងជាមួយអ្នកលក់ដូរ ឬចុងភៅក្នុងស្រុក នឹងក្លាយជា អនុស្សាវរីយ៍ដ៏ល្អ ដែលមិនអាចបំភ្លេចបានពីដំណើរទស្សនកិច្ចរបស់អ្នកទេសចរមកកាន់កម្ពុជា ។ ម្ហូបខ្មែរមានរសជាតិប្លែកពីប្រទេសជិតខាង ព្រោះមានការប្រើប្រាស់គ្រឿងផ្សំ និងគ្រឿងទេសធម្មជាតិជាច្រើន។ ការភ្លក្សរសជាតិម្ហូបទាំងនេះនឹងពង្រីកចំណេះដឹងរបស់អ្នកអំពីម្ហូបអាហារក្នុងប្រទេសកម្ពុជាជាច្រើនផងដែរ ។ ដូច្នេះ ប្រសិនបើអ្នកជាអ្នកចូលចិត្តអាហារ និងចង់ស្វែងយល់ពីវប្បធម៌តាមរយៈរសជាតិ កុំរំលងការធ្វើទេសចរណ៍នឹងចូលរួមភ្លក្សម្ហូបអាហារនៅកម្ពុជាឲ្យសោះ ។